អ្នកនេសាទ ចាប់ផ្តើមធ្វើដំណើរតាំងពីព្រលឹម ដើម្បីធានាថាត្រីទៅដល់កំពង់ចម្លងមុនពេលថ្ងៃរះ។ ទូកល្បឿនលឿន គឺជាគន្លឹះដើម្បីរក្សាគុណភាពត្រី ពីព្រោះការយឺតយ៉ាវអាចធ្វើឱ្យត្រីខូចគុណភាព។ កំពង់ចម្លង នីមួយៗបានក្លាយជាកន្លែងដ៏មមាញឹកជាមួយនឹងពន្លឺភ្លើងតូចៗនៅម៉ោង ៣ ឬ ៤ ព្រឹក។ ធុងទឹកកក ធំៗត្រូវបានរៀបចំតម្រង់ជួរ ដើម្បីទទួលយកត្រីដែលទើបនឹងចាប់បានពីទូក។ ត្រីត្រូវបាន បែងចែកប្រភេទ ភ្លាមៗទៅតាមទំហំ និងគុណភាពសម្រាប់ការដាក់តម្លៃផ្សេងៗគ្នា។ ឈ្មួញធំៗ បានឈរនៅកំពង់ចម្លងដើម្បីត្រួតពិនិត្យផ្ទាល់នូវភាពស្រស់នៃទំនិញដែលពួកគេនឹងទិញ។ កន្ត្រក នីមួយៗត្រូវបានថ្លឹងនៅលើជញ្ជីងធំៗដោយភាពប្រញាប់ប្រញាល់ និងត្រឹមត្រូវតាមទម្លាប់។ ក្លិនអំបិល ទឹកកក និងក្លិនត្រីស្រស់ៗបំពេញបរិយាកាសដ៏អ៊ូអរនៅតាមមាត់ទន្លេ។ ការទូទាត់ប្រាក់ សម្រាប់ត្រីដែលទើបចុះពីទូកត្រូវបានធ្វើឡើងភ្លាមៗរវាងអ្នកនេសាទនិងឈ្មួញ។ អ្នកនេសាទមាន សេចក្តីរីករាយ នៅពេលដែលពួកគេអាចលក់ត្រីបានយ៉ាងលឿនហើយត្រឡប់ទៅផ្ទះវិញ។ ត្រីរស់ ត្រូវបានគេទុកក្នុងអាងតូចៗដាច់ដោយឡែក ដើម្បីទទួលបានតម្លៃលក់ដែលខ្ពស់ជាងនៅផ្សារ។ ការត្រួតពិនិត្យ គុណភាពត្រូវធ្វើឡើងយ៉ាងរហ័សដោយគ្រាន់តែមើលនឹងភ្នែក និងប៉ះនឹងដៃប៉ុណ្ណោះ។ កំពង់ចម្លងជាច្រើនមាន កន្លែងលាងសម្អាត ត្រីតូចៗសម្រាប់ភ្ញៀវដែលមកទិញផ្ទាល់។ ការទុកដាក់ត្រី ត្រូវតែមានការរៀបចំច្បាស់លាស់ដើម្បីជៀសវាងការខាតបង់ដោយសារការរលាយទឹកកក។ ក្រុមហ៊ុនដឹកជញ្ជូនតូចៗបានទទួលការបញ្ជាទិញមុនដើម្បីដឹងពី បរិមាណត្រី ដែលត្រូវដឹក។ រ៉ឺម៉កម៉ូតូ ដែលផ្ទុកត្រីយ៉ាងណែនបានចាប់ផ្តើមប្រណាំងប្រជែងគ្នាទៅកាន់ផ្សារគោលដៅ។ អ្នកបើកបរ ត្រូវមានជំនាញខ្ពស់ក្នុងការបើកបរនៅតាមដងផ្លូវដែលពោរពេញដោយភាពមមាញឹកនៅពេលព្រឹក។ ផ្លូវវាង ត្រូវបានប្រើប្រាស់ដើម្បីជៀសវាងចំណុចស្ទះចរាចរណ៍ដែលតែងតែកើតមានពេលព្រឹក។ ឈ្មួញលក់ដុំនិងលក់រាយចាប់ផ្តើមតាមដានទូរស័ព្ទរង់ចាំព័ត៌មានពីការដឹកជញ្ជូន។ ការដឹកជញ្ជូន ត្រូវបានគ្រោងទុកយ៉ាងម៉ត់ចត់ដើម្បីឱ្យត្រីទៅដល់ផ្សារនៅចន្លោះម៉ោង ៥ និង ៦ ព្រឹក។ ពេលទៅដល់ ផ្សារ កម្មករចាប់ផ្តើមទាញកន្ត្រកត្រីចេញពីយានជំនិះយ៉ាងប្រញាប់ប្រញាល់។ ជញ្ជីងធំ ត្រូវបានប្រើម្តងទៀតដើម្បីថ្លឹងត្រី សម្រាប់លក់បន្តទៅអ្នកលក់រាយ។ ប្រាក់ចំណេញ របស់ឈ្មួញកណ្តាលត្រូវបានកំណត់ដោយភាពខុសគ្នានៃតម្លៃទិញពីអ្នកនេសាទនិងតម្លៃលក់នៅផ្សារ។ ការតម្រៀបត្រី ត្រូវបានធ្វើម្តងទៀតយ៉ាងឆាប់រហ័សទៅតាមប្រភេទនិងទំហំសម្រាប់ការលក់រាយផ្សេងៗ។ ស្តង់ដារ គុណភាពត្រីនៅផ្សារមានលក្ខណៈតឹងរ៉ឹង ជាពិសេសសម្រាប់ប្រភេទត្រីថ្លៃៗ។ ភាពប្រកួតប្រជែង មិនត្រឹមតែមានលើតម្លៃទេ តែមានលើភាពរហ័សរហួននៃការដាក់លក់ផងដែរ។ ឈ្មួញខ្លះប្រើ ម៉ូតូកង់បី ឬរទេះរុញដើម្បីដឹកត្រីពីចំណតរថយន្តចូលទៅក្នុងតំបន់លក់ដូរ។ ការងារនេះទាមទារ កម្លាំងកាយ ខ្លាំង ព្រោះត្រូវលើកនិងដឹកកន្ត្រកត្រីដែលមានទម្ងន់ធ្ងន់។ ទំនាក់ទំនង រវាងអ្នកលក់ដុំនិងអ្នកលក់រាយត្រូវបានបង្កើតឡើងដោយការជឿទុកចិត្តរយៈពេលវែង។ ការវេចខ្ចប់ ត្រីលក់ដុំត្រូវបានរៀបចំឡើងដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យខូចត្រីក្នុងពេលដឹកជញ្ជូន។ ការតថ្លៃតែងតែកើតមានអំឡុងពេលទិញ និង លក់ត្រី។ អ្នកលក់រាយ ត្រូវសម្រេចចិត្តក្នុងរយៈពេលខ្លីថាតើត្រូវទិញត្រីប្រភេទណា។ ការតថ្លៃគឺជារឿងធម្មតា ប៉ុន្តែត្រូវធ្វើឡើងយ៉ាងរហ័ស ព្រោះពេលវេលាចាំបាច់។ ត្រីដែលមានគុណភាព ល្អបំផុតត្រូវបានលក់ទៅឱ្យភោជនីយដ្ឋានល្បីៗក្នុងទីក្រុង។ ការខាតបង់ ពីត្រីដែលលក់មិនដាច់ឬខូចត្រូវបានគណនាយ៉ាងយកចិត្តទុកដាក់ដោយឈ្មួញ។ ម៉ូយ តែងតែទទួលបានតម្លៃល្អជាង និងត្រីមានគុណភាពលំដាប់ទីមួយ។ ឈ្មួញខ្លះត្រូវដោះស្រាយជាមួយ បញ្ហាប្រាក់ជាមួយអ្នកលក់រាយដែលមិនទាន់មានលទ្ធភាពទូទាត់ភ្លាមៗ។ ការគ្រប់គ្រងសាច់ប្រាក់ របស់ឈ្មួញដុំត្រូវមានភាពរហ័សរហួនដើម្បីដឹងពីប្រាក់ចំណេញសរុប។ តូបត្រី លក់ដុំមានទីតាំងនៅតំបន់ដាច់ដោយឡែកពីតូបលក់រាយនៅក្នុងផ្សារ។ ការប្រកួតប្រជែង ទីផ្សារបានជម្រុញឱ្យឈ្មួញរក្សាទំនាក់ទំនងល្អជាមួយអ្នកនេសាទ។ បញ្ជីនៃការទិញលក់ត្រីត្រូវបានកត់ត្រាដោយអ្នកជំនួយការរបស់ឈ្មួញបោះដុំ។ ការទិញត្រី នៅពេលព្រឹកព្រលឹមត្រូវបានគេចាត់ទុកថាជា ការធានា នូវគុណភាពល្អបំផុត។ អ្នកលក់រាយ បានចាប់ផ្តើមរៀបចំត្រីរបស់ពួកគេនៅលើតុលក់យ៉ាងប្រញាប់ប្រញាល់។ ការដាក់លក់ ត្រីស្រស់ៗលើទឹកកកជាមួយស្លឹកចេកគឺជារបៀបទាក់ទាញភ្នែកអតិថិជន។ ស្ត្រីមេផ្ទះ គឺជាអតិថិជនចម្បងដែលមកស្វែងរកត្រីល្អបំផុតសម្រាប់ចម្អិនអាហារគ្រួសារ។ ការស្រែកហៅភ្ញៀវឱ្យជួយទិញត្រី ត្រូវបានឮពេញបរិយាកាសផ្សារ។ ជំនាញធ្វើត្រីរបស់អ្នកលក់ត្រូវមានលក្ខណៈរហ័សនិងស្អាតដើម្បីបំពេញចិត្តអតិថិជន។ អនាម័យ នៅតូបលក់ត្រីត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយអាជ្ញាធរផ្សារដើម្បីសុវត្ថិភាពម្ហូបអាហារ។ ទឹកកក ថ្មីត្រូវបន្ថែមគ្រប់ពេលដើម្បីរក្សាភាពស្រស់របស់ត្រីរហូតដល់លក់ដាច់អស់។ ចំណូល របស់គ្រួសារអ្នកលក់ត្រីពឹងផ្អែកទាំងស្រុងលើភាពជោគជ័យនៃការប្រណាំងប្រជែងទិញត្រីនៅពេលព្រឹកនេះ។ វប្បធម៌ផ្សារ ខ្មែរគឺត្រូវបានកំណត់ដោយសំឡេងអ៊ូអរនៃការទិញលក់ត្រីស្រស់ៗនៅពេលព្រឹក។